មួយវិញទៀត ទឹកត្នោតក៏អាចយកទៅធ្វើជាទឹកខ្មេះបានផងដែរ។ តាមពិតទៅ ទឹកខ្មេះត្នោត គឺជាផលិតផលមួយដែលកើតចេញពីការយកទឹកត្នោតទៅផ្អាប់ឱ្យយូរ។ ក្នុងការធ្វើទឹកខ្មេះត្នោត ដំបូងឡើយ យកទឹកត្នោតស្រស់ៗដែលបានប្រមូលពីដើមត្នោត មានផ្ទុកជាតិស្ករធម្មជាតិខ្ពស់។ រួចយកមេតាប៉ែទៅដាក់ក្នុងបំពង់ឬស្សី ឬបំពង់ជ័រ ដែលសម្រាប់ដាក់ទឹកត្នោត ដើម្បីឱ្យពេលវាចេញទឹកមកមានជាតិអាកុល។ នៅដំណាក់កាលនេះ គឺគេហៅថា ទឹកត្នោតជូរដែលវាស្រដៀង នឹងប្រភេទស្រាដែលតែមានជាតិអាកុលតិច។ បន្ទាប់មក នៅពេលដែលទឹកត្នោតជូរត្រូវបានប៉ះពាល់នឹងខ្យល់ បាក់តេរីមួយប្រភេទចាប់ផ្ដើមបំប្លែងជាតិអាល់កុល។ ជាដំណាក់កាលបន្ទាប់វាចាប់ផ្តើមបំប្លែងជាតិអាល់កុលទៅជា អាសេទិក អាស៊ីត ដែលជាសមាសធាតុសំខាន់នៃទឹកខ្មេះ។ ដំណើរការនេះនឹងបន្តរហូតដល់អាល់កុលត្រូវបានបំប្លែងអស់ ហើយទឹកខ្មេះត្នោតក៏កើតឡើង។ ទឹកខ្មេះត្នោតមានរសជាតិជូរឈ្ងុយប្លែកខុសពីទឹកខ្មេះធម្មតា វាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការចម្អិនអាហារ។ ក្រៅពីនេះ ទឹកខ្មេះត្នោតក៏មានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ ដូចជាជួយដល់ការរំលាយអាហារជាដើម។